ល្បែងលោតមឹក គឺជាល្បែងប្រជាប្រិយខ្មែរមួយប្រភេទដែលនិយមលេងជាក្រុម តែគេក៏អាចលេងជាបុគ្គលបានដែរចាប់ពីពីរនាក់ឡើងទៅ។ ពិសេសសម្រាប់កុមារ និងយុវវ័យ ល្បែងនេះមានលក្ខណៈសាមញ្ញ តែទាមទារភាពរហ័សរហួន។ ក្នុងការលេងវា យើងត្រូវលេងដោយប្រើកម្លាំងកាយ កម្លាំងចិត្ត និងប្រសិនបើលេងជាក្រុមត្រូវមានការសហការគ្នា។ ជាធម្មតា ល្បែងនេះត្រូវបានគេលេងនៅទីធ្លាធំទូលាយ។ ហើយក៏តម្រូវអោយលេងនៅទីវាលដែលមានដីរាបស្មើផងដែរ ដើម្បីងាយស្រួលលោត។ របៀបលេងល្បែងលោតមឹក ល្បែងលោតមឹកមានរបៀបលេងដែលងាយយល់។ ដំំបូងយើងត្រូវរកមេមឹក បន្ទាប់មកគូសមឹក ដែលអ្នកចង់លេងព្រោះល្បែងលោតមឹកនេះមានច្រើនប្រភេទ។ របៀបដែរយើងគូសខ្សែមឹកគឺមានកាំជន្តើរ២ និង ប្រអប់៥ដែលនៅចុងគេគេហៅថាផ្ទះ។ បន្ទាប់ពីគូសមឹកហើយរួចរាល់យើងត្រូវប៉ាវដើម្បីរកអ្នកឈ្នះ ហើយអ្នកឈ្នះទៀតសោតជាអ្នកលោតមុន។ អ្នកឈ្នះត្រូវបោះមេមឹកទៅជណ្តើរទី១ហើយលោតយ៉ាងមិចក៏ដោយកុំឲ្យប៉ះមេមឹក។ ជាពិសេសកុំអោយប៉ះខ្សែរមឹក ឬបោះមេមឹកចំខ្សែរមឹកនោះអ្នកនឹងចាញ់។ នៅពេលដែលអ្នកបោះមេមឹកបានត្រឹមត្រួវ និង លោតអស់ប្រអប់ហើយនោះ អ្នកត្រូវប៉ូលមេមឹកទៅរកចំណុចដែរហៅថាផ្ទះ។ អ្នកដែលប៉ូលបានផ្ទះច្រើនជាងគេជាអ្នកឈ្នះ ព្រោះយើងចាត់ទុកផ្ទះគឺជាពិន្ទុ។ វាមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ អត្ថប្រយោជន៍ និងសារៈសំខាន់ល្បែងលោតមឹកមានអត្ថប្រយោជន៍ជាច្រើន ។ ហាត់ប្រាណល្បែងនេះតម្រូវឲ្យមានការលោត រត់ និងគេច ហើយវាជួយឲ្យអ្នកលេងបានហាត់ប្រាណ ជួយរក្សាសុខភាពល្អ និងបង្កើនភាពរហ័សរហួន។ ល្បែងលោតមឹកផ្ដល់នូវភាពសប្បាយរីករាយ វាក៏ផ្ដល់ការបន្ធូរអារម្មណ៍ពីភាពតានតឹងផងដែរ ពិសេសវាជាការបន្ធូរអារម្មណ៍ពីការសិក្សា ឬការងារ។ រក្សាបាននូវវប្បធម៌ ល្បែងនេះជាផ្នែកមួយនៃល្បែងប្រជាប្រិយខ្មែរ វាជួយរក្សាបាននូវកេរដំណែលវប្បធម៌ពីដូនតា ជួយឲ្យវានៅគង់វង្ស និងបន្តទៅមនុស្សជំនាន់ក្រោយ។ បង្កើតទំនាក់ទំនងសង្គម វាជាឱកាសមួយសម្រាប់មិត្តភក្តិ ឬសមាជិកគ្រួសារបានជួបជុំគ្នា បានលេងសប្បាយ និងពង្រឹងទំនាក់ទំនង។ ល្បែងលោតមឹក គឺជាល្បែងមួយក្នុងចំណោមល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត ហើយវាផ្តល់នូវភាពសប្បាយ ដល់មនុស្សគ្រប់វ័យ ហើយវាក៏ជាការលេងដែលជួយលើកទឹកចិត្តដល់ការសហការគ្នា កម្លាំងកាយ និងការប្រាស្រ័យទាក់ទងសង្គម។